ឱសថបុរាណខ្មែរ នៅតែជាការពេញនិយមសម្រាប់ព្យាបាលជំងឺ របស់បងប្អូនជនជាតិដើមភាគតិច និង ប្រជាពលរដ្ឋដែលពុំមានលទ្ធភាពទៅព្យាបាលនៅមន្ទីរពេទ្យផ្នែកវេជ្ជសាស្រ្ត។ ប្រជាជនខ្មែរមានប្រពៃណីប្រើប្រាស់ឱសថបុរាណជាយូរលង់ណាស់មកហើយ ដើម្បីព្យាបាលជំងឺដែលញាំញីដល់សុខភាពជាយថាហេតុ។ ឱសថបុរាណជាផលិតផលដែលមានប្រភពមកពីធម្មជាតិ រុក្ខជាតិ សត្វ និង រ៉ែ ដែលមានវត្ថុធាតុដើម មួយមុខ ឬ ផ្សំច្រើនមុខ។ វាជាគ្រឿងផ្សំដែលបានកែច្នៃសម្រាប់ព្យាបាល និង ប្រើជាប្រយោជន៍ដល់សុខភាព ជារឿយៗ វាត្រូវបានអនុវត្តដោយគ្រូឱសថបុរាណដែលគេហៅថា “គ្រូខ្មែរ” ដែលតែងតែជាអ្នកដែលត្រូវបានគេស្គាល់នៅក្នុងសង្គម។ គ្រូខ្មែរគឺជាអ្នកដែលមានភារកិច្ចក្នុងការព្យាបាលជូនប្រជាជនទូទៅក្នុងសង្គម។ គ្រូខ្មែរដែលមានទេពកោសល្យពិតប្រាកដ អាចព្យាបាលជម្ងឺបានយ៉ាងមានប្រសិទ្ធភាព ព្រោះពួកគាត់មានចំណេះដឹងអំពីវេជ្ជសាស្ត្របុរាណយ៉ាងច្បាស់លាស់។ ក្នុងនោះ ក៏មានចំណេះដឹងពាក់ព័ន្ធនឹងឱសថបុរាណផងដែរ។ ការព្យាបាលជំងឺតាមបែបបុរាណនៅប្រទេសកម្ពុជាត្រូវបានអនុវត្តធ្វើឡើងតាំងពីសម័យអង្គរ ហើយវាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយរហូតមកដល់បច្ចុប្បន្ននេះ។ ការអនុវត្តការព្យាបាលបែបបុរាណនៅតែជាការពេញនិយមសម្រាប់ប្រជាជន ដែលរស់នៅក្នុងតំបន់ជនបទ។ ឱសថបែបបុរាណ កើតចេញពីការកែច្នៃពីស្លឹកឈើ ឬសឈើរុក្ខជាតិឲ្យក្លាយទៅជាប្រភេទថ្នាំឱសថបុរាណដែលមានគុណភាព។ ឱសថបុរាណខ្មែរ ត្រូវបានប្រជាជនប្រើប្រាស់ជាច្រើនសតវត្សមកហើយនៅក្នុងប្រទេសកម្ពុជា តាំងពីសម័យបុរាណ រហូតដល់បច្ចុប្បន្ននេះ។ ការប្រើប្រាស់ឱសថបុរាណខ្មែរបានទទួលឥទ្ធិពលពី ឥណ្ឌា ថ្នាំចិន និងវិធីព្យាបាលរបស់ជនជាតិដើមភាគតិចខ្មែរ។ ឱសថបុរាណខ្មែរព្យាបាលជំងឺតាមរយៈរបបអាហារ ការម៉ាស្សា ពិធីសាសនា និងឱសថរុក្ខជាតិ។ ឱសថផ្សំពីរុក្ខជាតិគឺឱសថបុរាណខ្មែរដ៏សំខាន់មួយ។ រុក្ខជាតិឱសថត្រូវបានគេប្រើដើម្បីព្យាបាលការឆ្លងមេរោគ បញ្ហារំលាយអាហារ ស្ថានភាពស្បែក និងជំងឺរ៉ាំរ៉ៃផ្សេងៗ។ ឱសថដែលគេនិយមប្រើគឺ ស្មៅប្រម៉ាត់មនុស្ស ហើយគេប្រើវាសម្រាប់ជាថ្នាំគ្រុនក្តៅ និងការរលាកផ្លូវដង្ហើម។ ខ្ញី ក៏ជាឱសថមួយប្រភេទ ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយដើម្បីព្យាបាលការក្អួតចង្អោរ ផ្តាសាយ និងបញ្ហាការរំលាយអាហារដែរ។ រមៀត ត្រូវបានគេយកទៅលាបលើស្បែកដែលមានកន្ទួល រមាស់ ឬ ដើម្បីបំបាត់ស្នាម។ ស្លឹកគ្រៃ ត្រូវបានគេយកទៅឆុងជាតែ ដើម្បីកាត់បន្ថយគ្រុនក្តៅ និងសម្រួលដល់ការរំលាយអាហារ។ រុក្ខជាតិខ្មែរជាច្រើនប្រភេទទៀត ត្រូវបានគេយកមកធ្វើជាឱសថព្យាបាលជំងឺផ្សេងៗដូចជាដើមវល្លិ៍ពេជ្រ ឬបណ្តូលពេជ្រ ប្រស់ស្វា វល្លិ៍ជុយ និងដើមក្រពាត់ជ្រូកជាដើម។ ហើយក្នុងនោះ ក៏មានរុក្ខជាតិម្យ៉ាងឈ្មោះផ្កាថ្ម ដែលមានដុះដោយកម្រតែនៅលើភ្នំឱរ៉ាល់ក៏ជាឱសថ ១ ប្រភេទដែរ។ រុក្ខជាតិនេះនៅកម្ពុជាគេកែច្នៃសម្រាប់ធ្វើជាឱសថថ្នាំប៉ូវកម្លាំង ប៉ូវសុខភាព។ គេធ្វើវាជាប្រភេទថ្នាំព្យាបាលជំងឺទឹកនោមផ្អែម និងយកទៅធ្វើជាតែសម្រាប់ហូប។ ប្រស់ស្វាជារុក្ខជាតិប្រភេទស្មៅ រស់បានច្រើនឆ្នាំ គ្មានដើម ឫសរីកធំជាមើម រាងពងក្រពើ។ គេប្រើជាថ្នាំសម្រាប់រំលាយអាហារ ព្យាបាលអាការៈបរិភោគពិបាករលាយ ព្យាបាលឈឺក្រពះ លើសឈាម ឈឺចុកទ្រូង ឈឺក្នុងពោះ ហឺត រាគ ក្អក ក្អួត ខ្លះទៀត ក៏ប្រើវាសម្រាប់ត្រាំអាល់កុល សម្រាប់លាបរឹត ឈឺសន្លាក់ឆ្អឹង ស្ពឹកស្រពន់ដៃជើងផងដែរ។ ប្រភេទ រុក្ខជាតិផ្សេងទៀតដែលគេយកមកធ្វើជាថ្នាំមានដូចជា កន្ទ្រោករលាយខួរ វល្លិសាវម៉ាវព្រៃ វល្លិអង្គត់ស វល្លិឪជំធំជាដើម។ ម្រះព្រៅ ត្រូវបានគេប្រើដើម្បីព្យាបាលបញ្ហាផ្លូវដង្ហើម និងប្រព័ន្ធរំលាយអាហារ។ វល្លិស្មៅ ត្រូវបានប្រើសម្រាប់ការរំញោចប្រព័ន្ធរំលាយអាហារ និងធ្វើអោយមានចំណង់អាហារឡើងវិញ។ ផ្លែម្រះ ត្រូវបានគេប្រើជាឱសថបុរាណដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ រុក្ខជាតិមើមមួយចំនួនដូចជា ពន្លៃ ត្រូវបានគេប្រើសម្រាប់ការហើម គ្រេច បាក់ឆ្អឹង និងការឈឺសន្លាក់។ នៅតាមជនបទនៃប្រទេសកម្ពុជា គ្រួសារខ្លះដាំរុក្ខជាតិឱសថនៅតាមសួនច្បារជុំវិញផ្ទះពួកគេ។ ចំណេះដឹងអំពីឱសថត្រូវបានបន្សល់ទុកពីជំនាន់មួយទៅជំនាន់មួយ។ ឱសថបុរាណខ្មែររួមផ្សំជាមួយឱសថទំនើប ហើយមានប្រជាជនខ្មែរជាច្រើនជ្រើសរើសប្រើទាំងពីរ។ ឱសថបុរាណច្រើនតែងាយស្រួល និងមានតម្លៃសមរម្យជាងការព្យាបាលនៅមន្ទីរពេទ្យនៅតំបន់ជនបទ។ ឱសថបុរាណខ្មែរនៅតែជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ ទំនៀមទម្លាប់ព្យាបាលសុខភាព និងអត្តសញ្ញាណរបស់ខ្មែរ។ សរុបមក ការប្រើឱសថបុរាណខ្មែរគឺត្រូវបានអនុវត្តជាទូទៅសម្រាប់ការថែទាំសុខភាពជាបឋមនៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា ជាពិសេសនៅក្នុងចំណោមប្រជាជនដែលមានកម្រិតជីវភាពទាប